កំំពឹសចៀនក៏ជាម្ហូបនៅតាមដងផ្លូវដ៏ពេញនិយមមួយ ដែលអាជីករខ្មែរជាច្រើនចូលចិត្តធ្វើលក់ជាអាហារសម្រន់ដែរ។ ចំំពោះគ្រឿងផ្សំសម្រាប់ធ្វើវិញ មានដូចជា កំពឹស ម្សៅអង្ករខ្សាយ ម្សៅស្រួយ ពងមាន់ ម្សៅម្ទេស អំបិល ម្សៅស៊ុប ស្ករស ប្រេងឆា ។ ចំពោះការចម្អិន ជាដំបូង គេត្រូវសម្អាតកំពឹសឱ្យស្អាតសិន បន្ទាប់មកលាយកំពឹសនោះជាមួយម្សៅអង្ករខ្សាយ ម្សៅម្ទេស និងម្សៅស្រួយតាមបរិមាណកំណត់ ហើយចាក់ទឹកចូល ប៉ុន្តែកុំឱ្យរាវពេក។ ជាដំបូង គេត្រូវដាក់ខ្ទះឱ្យក្តៅសិន សិមចាក់ប្រេងឆា ហើយចៀនកំពឹសរហូតឆ្អិនស្រួយ ហើយស្រង់ដាក់ចានជាការស្រេច។ យើងអាចញុាំកំពឹសចៀនជាមួយនឹងអំបិលម្រេច ឬជ្រក់ក៏បាន ជាពិសេសគេអាចធ្វើវាញុាំពេលមានកម្មវិធីដូចជា បុណ្យកឋិន ពិធីបុណ្យអកអំបុកសំពះព្រះខែ និងបុណ្យផ្សេងៗ។